ខេត្តឧត្តរមានជ័យមានរមនីយដ្ឋានវប្បធម៌ជាច្រើនរួមមាន ប្រាសាទបុរាណ នៅមានរូបរាង ១៨ កន្លែង ស្ពានបុរាណ ៧កន្លែង ទួលប្រសាទ៨២ កន្លែង និង ស្រះបុរាណ ១៤ កន្លែង។ ប្រាសាទសំខាន់នៅខេត្តឧត្តរមានជ័យមាន ដូចជា ប្រាសាទ តាមាន់ជាដើម។ ក្រៅពីនេះមានរមនីយដ្ឋានធម្មជាតិ៦កន្លែងទៀតសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍។ ឧត្តរមានជ័យមានចម្ងាយប្រមាណ ៤៣៩ គីឡូម៉ែត្រពីទីក្រុងភ្នំពេញ។ ត្បិតថាខេត្តនេះនៅឆ្ងាយពីគេក៏ពិតមែន ប៉ុន្តែក៏មានទិសដៅចរាចរណ៍មួយចំនួនដែលអ្នកគប្បីទៅលេងឱ្យបានស្គាល់ដែរ។ ម៉្យាងទឹកដីនេះក៏ជាតំបន់ស៊ូចុងក្រោយរបស់ខ្មែរក្រហមផងដែរ បន្ទាប់ពីរបបកម្ពុជាប្រជាធិបតេយ្យអស់ដង្ហើមទៅ។ ទិសដៅទេសចរណ៍ល្បីៗដែលអ្នកគប្បីទៅលេងនៅខេត្តឧត្តរមានជ័យនេះ មានដូចជា។ រមនីយដ្ឋានទឹកធ្លាក់រួតចំបុី ជាទឹកជ្រោះធម្មជាតិដ៏ស្រស់ស្អាត មានដើមឈើធំតូច ខៀវស្រងាត់នៅព័ទ្ធជុំវិញដែលជាទីទាក់ទាញកម្របានឃើញ។ បើអ្នកបានទៅដល់ឧត្តរមានជ័យ កំុភ្លេចកន្លែងមួយនេះ។ អ្នកអាចចុះងូតទឹកលេងត្រជាក់ៗ និងផ្តិតយកទេសភាពស្អាតៗ។ នៅឧត្តរមានជ័យមិនសូវមានទឹកជ្រោះដូចតំបន់ផ្សេងៗនោះទេ អ៊ីចឹងហើយ ទឹកជ្រោះមួយនេះហាក់បីដូចជាគ្រាប់ពេជ្រធម្មជាតិមួយសម្រាប់ខេត្តនេះ។ ទឹកធ្លាក់រួតចំបុីមានទីតាំងនៅអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ មួយទៀតគឺ រមនីយដ្ឋានដីរលុះធំ។ វាជាតំបន់ធម្មជាតិមួយដែលប្រជាជនតែងតែឈៀងចូលទស្សនាពេលបានធ្វើដំណើរកាត់តំបន់ ភូមិពោធិ៍វង្ស ភូមិខ្នាតឫស្សី សង្កាត់បន្សាយរាក និងភូមិត្រពាំងទូង សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ត្បិតតំបន់ដីដុះនេះមានសភាពដូចជាដី ដែលថ្មីទើបលូតចេញពីក្រោមមក។ កាលណាត្រូវពន្លឺថ្ងៃទៀតនោះ វានឹងមានពណ៌ដូចមាសអ៊ីចឹង។ ភ្ញៀវទេសចរច្រើនចូលទស្សនាកម្សាន្តលេង និងថតរូបទុកជាអនុស្សាវររីយ៍។ ប្រាសាទតាមាន់់ ស្ថិតនៅក្បែរព្រំដែន កម្ពុជា ថៃ ដែលមានទីតាំងស្ថិតនៅភូមិមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ។ ប្រាសាទតាមាន់កសាងឡើងនៅ សតវត្សទី១១ ដល់ទី១៣ ដោយព្រះបាទជ័យវរ្ម័នទី ៧ ដើម្បីឧទ្ទិសដល់ព្រះសិវៈក្នុងព្រាហ្មញ្ញសាសនា។ ប្រាសាទតាមាន់ជាទីតាំងសក្ការៈបូជារបស់ខ្មែរបុរាណ ដោយស្ថិតនៅតាមផ្លូវបុរាណពីរាជធានីអង្គរទៅផ្នែកខាងជើងនៃអាណាចក្រអង្គរ។ លក្ខណៈពិសេសមួយទៀតរបស់ ប្រាសាទតាមាន់ គឺជាការតម្រង់ទិសនៃប្រាសាទ ដោយគ្រប់ប្រាសាទរបស់ខ្មែរបុរាណ ភាគច្រើនតម្រង់ទៅទិសខាងកើត ៩០ ដឺក្រេ។ ប៉ុន្តែប្រាសាទតាមាន់ គឺបែរទៅទិសខាងត្បូង ១៧១.៥ ដឺក្រេ ដែលមាន ៨.៤ ដឺក្រេ ទៅទិសខាងត្បូង និង មាន ២៤ ដឺក្រេ តម្រង់ទៅកាន់រាជធានីអង្គរ។ បច្ចុប្បន្នប្រាសាទនេះមានផ្លូវទើបសាងសង់ថ្មីងាយស្រួលឡើង ខុសកាលពីមុនដោយមានផ្លូវឡើងទៅលេងលំបាក។ ពេលឡើងភ្នំ អ្នកនឹងបានឃើញទេសភាពធម្មជាតិស្រស់ស្អាត ដើមឈើធំៗខៀវស្រងាត់ ខ្យល់អាកាសល្អ និងជួរភ្នំដងរែកវែងអន្លាយគួរឱ្យចង់គយគន់។ នៅពេលបានទៅដល់ប្រាសាទនេះ កុំភ្លេចបួងសួងសុំសេចក្ដីសុខ ត្បិតជាទីកន្លែងសក្ការៈ ដែលប្រជាជនខ្មែរមានជំនឿថា ស័ក្តិសិទ្ធ ប្រាសាទតាក្របី មានទីតាំងស្ថិតនៅភូមិឈើស្លាប់ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ប្រាសាទនេះត្រូវបានកសាងឡើងក្នុងសតវត្សទី ១១ ដល់ ១៣ ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី១ និងព្រះបាទឧទ័យទិត្យវរ្ម័នទី២ ដើម្បីឧទ្ទិសដល់ព្រះឥសូរ។ ប្រាសាទតាក្របី មានចម្ងាយប្រមាណ ៨៥គីឡូម៉ែត្រពីទីរួមខេត្តឧត្តរមានជ័យ។ តាមផ្លូវធ្វើដំណើរទៀតសោត គឺត្រូវឆ្លងកាត់ផ្លូវក្រួសក្រហម មានដើមឈើ ហើយ កន្លែងខ្លះមានដើមឈើក្រាស់ៗ កន្លែងខ្លះទៀតស្ដើង ដោយសារមានការកាប់ឈើដើម្បីធ្វើផ្លូវ។ ប្រាសាទនេះមានជំនឿពីប្រជាជនខ្មែរយ៉ាងស័ក្តិសិទ្ធ ដោយតែងតែមានមនុស្សម្នាទៅបន់ស្រន់បួងសួងសុំសេចក្ដីសុខ និង បន់ស្រន់សុំអ្វីផ្សេងៗ។ នៅលើទឹកដីឧត្តរមានជ័យ មានប្រាសាទមួយទៀតឈ្មោះ ប្រាសាទដំរីទ្រោម ដែលមានទីតាំងនៅ ឃុំគោកមក ស្រុកបន្ទាយអម្ពិល។ វាត្រូវបានកសាងឡើងនៅសតវត្សទី១១ ដល់ទី១៣។ នៅប្រាសាទនេះមានដុំថ្មមួយដុំមានរាងដូចសត្វដំរីទ្រោម អោនខ្លួនដល់ដី។ សព្វថ្ងៃប្រាសាទដំរីទ្រោម ត្រូវបានប្រជាជនខ្មែរជឿជាក់ថាជាទីកន្លែងស័ក្តិសិទ្ធ បន់ផ្សងអ្វីតែងតែសម្រេចដូចក្ដីប្រាថ្នា។ ដូចនេះ អ្នកអាចបន់ផ្សងសុំអ្វីផ្សេងៗបាន ពេលបានទៅដល់ទីស័ក្តិសិទ្ធមួយនេះ។ ក្រឡេកមកមើលកន្លែងទេសចរមួយទៀតនៅខេត្តឧត្តរមានជ័យគឺ រមនីយដ្ឋានប្រវត្តិសាស្ត្រ ផ្ទះតាម៉ុក។ ផ្ទះតាម៉ុក ស្ថិតនៅក្នុងភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ផ្ទះតាម៉ុក ដែលជាទីតាំងរមនីយដ្ឋានប្រវត្តិសាស្ត្រនេះ មានផ្ទៃដីជិត ២ហិកតា។ នៅក្រោយផ្ទះមានបឹងទំហំ ៤១៧ ហិកតា ហៅថាបឹងអន្លង់វែង ឬ បឹងអូរជីក ដែលគេស្គាល់ថាជាផ្ទះ និងទីតាំងប្រជុំកងទ័ពសម្រាប់រៀបចំផែនការយោធារបស់តាម៉ុក។ ផ្ទះនេះមានសសរផ្ទះជាដើមឈើធំៗ នៅទាំងមូលៗ គ្រាន់តែបកសំបកចេញតែប៉ុណ្ណោះ។ ជញ្ជាំងធ្វើពីឥដ្ឋ ក្រៅពីនេះនៅតាមជញ្ជាំងមានតាំងផែនទី ប្រទេសកម្ពុជា ផ្ទាំងគំនូរសត្វព្រៃ គំនូរប្រាសាទព្រះវិហារ និងប្រាសាទអង្គរវត្ត។ ទាំងនេះសុទ្ធតែជាគំនូរគូរដោយតាម៉ុកនៅជាប់នឹងជញ្ជាំងតែម្ដង។ នៅខាងក្រោមផ្ទះវិញ នៅសល់ឡានចាស់មួយគ្រឿង ដោយមានផ្លាកថា វិទ្យុផ្សាយសំលេងរបស់ ប៉ុល ពត និងមានទ្រុងដែកនៅក្បែរនោះសម្រាប់ដាក់អ្នកទោស។ ចំណែកនៅខាងក្រៅផ្ទះ មានដើមឈើហូបផ្លែដាំជាជួរៗ យ៉ាងមានសណ្ដាប់ធ្នាប់។ សព្វថ្ងៃ ក្រៅតែពីមានភ្ញៀវទេសចរជាតិ និង អន្តរជាតិមកលេង ក៏មានអ្នកខ្លះមកផ្ទះតាម៉ុកអុជធូបបួងសួងសុំសេចក្ដីសុខផងដែរ។ គួរបញ្ជាក់ផងដែរថា តាម៉ុក ឈ្មោះដើម អ៊ុង ជឿន គឺជាមេទ័ពកំពូលរបស់ខ្មែរក្រហម ហើយក៏ជាអតីតសមាជិកអចិន្ត្រៃយ៍របស់គណមជ្ឈិមបក្សខ្មែរក្រហម ក្នុងរបបកម្ពុជាប្រជាធិបតេយ្យផងដែរ។ រដ្ឋាភិបាលបានថែរក្សាផ្ទះតាម៉ុកដាក់ជារមនីយដ្ឋានប្រវត្តិសាស្ត្រ ជាកេរ្តិ៍ដំណែលសេសសល់ពីរបបប៉ុលពត។ ម្យ៉ាងតំបន់នេះ ក៏ជាតំបន់តស៊ូចុងក្រោយរបស់ក្រុមខ្មែរក្រហមដែរ។